ត្រយងយក្ស មិនត្រឹមតែជាប្រភេទសត្វស្លាបមួយក្នុងចំណោមសត្វស្លាបដែលកម្របំផុតនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានចាត់ទុកជាបក្សីតំណាងជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ វត្តមានរបស់វាឆ្លុះបញ្ចាំងពីជីវៈចម្រុះដ៏សម្បូរបែប និងភាពចាំបាច់នៃការអភិរក្សនៅក្នុងប្រទេស។ ត្រយងយក្ស មានលក្ខណៈពិសេសប្លែកពីគេ ដែលធ្វើឲ្យវាក្លាយជាប្រភេទសត្វស្លាបដ៏គួរឲ្យចាប់អារម្មណ៍ និងងាយសម្គាល់ថាជាបក្សីតំណាំងជាតិរបស់កម្ពុជា។ ត្រយងយក្សគឺជាប្រភេទត្រយងធំជាងគេបំផុត ក្នុងចំណោមត្រយងទាំងអស់។ វាមានកម្ពស់អាចឡើងដល់ ១០២ សង់ទីម៉ែត្រ មានដងខ្លួនធំ កវែង ជើងវែងៗ និងចំពុះវែងកោងចុះក្រោមបន្តិច។ រូបរាងដ៏ធំសម្បើមនេះ អនុញ្ញាតឲ្យវាដើរស៊ីចំណីនៅតំបន់ដីភក់ជ្រៅ ឬក្នុងព្រៃក្រាស់បានយ៉ាងងាយស្រួល។ រីឯទម្ងន់របស់វាអាចឡើងដល់ជាង ៤ គីឡូក្រាម។ សត្វត្រយងយក្សពេញវ័យមានរោមសម្បុរ ប្រផេះត្នោតទៅប្រផេះខ្មៅ។ លក្ខណៈពិសេសដែលងាយសម្គាល់គឺ ក្បាលរបស់វាគ្មានរោម ហើយមានពណ៌ប្រផេះស្រអាប់ ជាមួយនឹងស្នាមអុចៗពណ៌ខៀវទៅប្រផេះខ្មៅ ដែលមើលទៅដូចស្បែកជ្រីវជ្រួញ។ ផ្នែកខាងក្រោយក្បាលរបស់វាមានរោមខ្លីៗពណ៌ប្រផេះងងឹត។ ជើងរបស់វាមានពណ៌ក្រហមស្រអាប់ទៅពណ៌ផ្កាឈូក ដែលកាន់តែច្បាស់នៅរដូវបន្តពូជ។ ត្រយងយក្សមានសំឡេងយំ ឬស្រែកដែលប្លែកពីគេ ឮខ្លាំង និងបន្លឺឡើងវែងៗ ឮទៅដល់ចម្ងាយឆ្ងាយជាច្រើនគីឡូម៉ែត្រ ជាពិសេសនៅពេលព្រឹកព្រលឹម ឬពេលល្ងាច។ សំឡេងរបស់វាជារឿយៗត្រូវបានពិពណ៌នាថាជាសំឡេង "អ៊ូ-អាល់" ឬ "អា-លីយូ" ដែលជាការហៅរកគូ ឬបង្ហាញពីទឹកដីរបស់វា។ ត្រយងយក្សអាចរស់នៅបានរហូតដល់ប្រហែល ៣០ ឆ្នាំ ក្នុងព្រៃធម្មជាតិ ដែលបង្ហាញពីសារៈសំខាន់នៃការការពារជម្រករបស់វាពេញមួយជីវិត ដើម្បីធានានិរន្តរភាពប្រភេទសត្វនេះ។ ត្រយងយក្ស ចូលចិត្តរស់នៅក្នុងតំបន់ជាក់លាក់ដែលមានលក្ខខណ្ឌអំណោយផលដល់ការរកចំណី និងការបន្តពូជរបស់វា ហើយការយល់ដឹងអំពីជីវសាស្ត្ររបស់វាគឺសំខាន់ណាស់សម្រាប់ការងារអភិរក្ស។ ត្រយងយក្សចូលចិត្តរស់នៅក្នុង ព្រៃស្រោង និង ព្រៃល្បោះ ដែលមានលក្ខណៈជា ព្រៃរបោះលាយឡំនឹងវាលស្មៅ ព្រៃពាក់កណ្តាលស្រោង និងតំបន់ជិតប្រភពទឹក។ ហើយពួកវាច្រើនរស់នៅក្បែរ តំបន់ដីសើម ដីភក់ វាលភក់តូចៗ អូរ ប្រឡាយ ឬត្រពាំង ដែលជាកន្លែងសម្បូរចំណី។ ព្រៃឈើចាស់ៗដែលមានដើមឈើខ្ពស់ៗក៏ជាកន្លែងសំខាន់សម្រាប់ពួកវាធ្វើសម្បុកផងដែរ។ វត្តមាននៃដើមឈើធំៗទាំងនេះបង្ហាញពីសុខភាពល្អរបស់ព្រៃ ដែលជាប្រព័ន្ធអេកូឡូស៊ីមានតុល្យភាព។ ក្នុងអតីតកាល ត្រយងយក្សធ្លាប់មានវត្តមាននៅទូទាំងតំបន់ឥណ្ឌូចិន រួមមានកម្ពុជា ភាគខាងត្បូងវៀតណាម ភាគខាងជើងប្រទេសថៃ និងភាគខាងត្បូងប្រទេសឡាវ។ ប៉ុន្តែបច្ចុប្បន្ន ចំនួនរបស់វាបានថយចុះយ៉ាងគំហុក។ ចំនួនប្រជាសាស្ត្រដ៏ច្រើនរបស់ត្រយងយក្សបច្ចុប្បន្នត្រូវបានរកឃើញជាចម្បងនៅ ខេត្តព្រះវិហារ ជាពិសេសដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃ ភ្នំព្រេច និងដែនជម្រកសត្វព្រៃ កែវសីមា ខេត្តរតនគិរី និងមួយចំនួនតូចនៅ ខេត្តក្រចេះ ព្រៃឡង់ និង ខេត្តស្ទឹងត្រែង។ តំបន់ទាំងនេះជាជម្រកចុងក្រោយរបស់វានៅក្នុងប្រទេសកម្ពុជា។ ពួកវាជាសត្វស៊ីចំណីនៅលើដី ដោយប្រើ ចំពុះវែងកោង របស់វាដើម្បីស្វែងរកចំណីនៅក្នុងដីភក់ ក្រោមគំនរស្លឹកឈើ ឬតាមរន្ធផ្សេងៗ។ របបអាហាររបស់ត្រយងយក្សរួមមាន សត្វល្អិត ដូចជាកណ្តូប កណ្ដៀរ ក្ដាម ដង្កូវ ជីងចក់ កង្កែប ត្រីតូចៗ និងពេលខ្លះស៊ីពស់ ឬសត្វកកេរតូចៗផងដែរ។ ពួកវាដើរស៊ីចំណីតែម្នាក់ឯង ឬជាគូ ហើយកម្រឃើញស៊ីជាហ្វូងធំៗណាស់ ដែលធ្វើឲ្យការតាមដាន និងសិក្សាពីជីវិតរបស់ពួកវាកាន់តែពិបាក។ ត្រយងយក្សច្រើនធ្វើសម្បុកនៅលើ ដើមឈើខ្ពស់ៗ នៅជិតតំបន់ដីសើម ឬកន្លែងដែលមានប្រភពទឹក និងចំណីគ្រប់គ្រាន់។ ពួកវាពងជាមធ្យម ២ ទៅ ៥ ពង ក្នុងមួយដង ហើយកូនត្រយងត្រូវការពេលយូរគួរសមទើបអាចហើរបាន។ ពួកវាគឺជាសត្វដែលរស់នៅដោយ ឯកឯង ឬជា គូ ដែលធ្វើឲ្យពួកវាងាយរងការគំរាមកំហែងពីមនុស្ស ដោយសារភាពរសើបរបស់វាចំពោះការរំខាន។ ត្រយងយក្ស ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៅក្នុងបញ្ជីក្រហមរបស់ IUCN ដែលជាកម្រិតខ្ពស់បំផុតនៃហានិភ័យនៃការផុតពូជនៅក្នុងធម្មជាតិ។ បច្ចុប្បន្ន ចំនួនប្រជាសាស្ត្ររបស់វាត្រូវបានប៉ាន់ប្រមាណថាមានតែ ២០០ ទៅ ៣០០ ក្បាល ប៉ុណ្ណោះដែលនៅសេសសល់នៅលើពិភពលោក ដែលភាគច្រើនលើសលប់ ជាង ៩៥% រស់នៅប្រទេសកម្ពុជា នេះជាស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ ការគំរាមកំហែងចម្បងៗដែលធ្វើឲ្យចំនួនរបស់វាធ្លាក់ចុះយ៉ាងគំហុករួមមាន ការបាត់បង់ និងការបែកបាក់ទីជម្រក ការរំខានដោយមនុស្ស ការបរបាញ់ និងការជួញដូរខុសច្បាប់ ការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុជាដើម។ ការបាត់បង់ និងការបែកបាក់ទីជម្រក នេះគឺជាការគំរាមកំហែងដ៏ធំជាងគេបំផុត និងជាមូលហេតុចម្បងនៃការថយចុះចំនួនត្រយងយក្ស។ សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តកើតមាន ដែលបំផ្លាញព្រៃស្រោង ព្រៃល្បោះ និងព្រៃរបោះ ដែលជាជម្រកចាំបាច់សម្រាប់ត្រយងយក្សក្នុងការរស់នៅ រកចំណី និងបន្តពូជ។ ការពង្រីកដីកសិកម្ម ជាពិសេសសម្រាប់ដំណាំឧស្សាហកម្ម ដូចជាកៅស៊ូ ឬស្វាយចន្ទី បានបំប្លែងព្រៃឈើធំៗទៅជាដីកសិកម្ម ដែលធ្វើឲ្យជម្រកធម្មជាតិរបស់ត្រយងយក្សត្រូវបាត់បង់ ឬបែកខ្ញែកគ្នា។ ការសាងសង់ផ្លូវថ្នល់ ទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត បានកាត់ផ្តាច់ទីជម្រករបស់ត្រយងយក្ស បង្កើតជាឧបសគ្គដល់ការធ្វើចលនារបស់ពួកវា និងបង្កើនការរំខានពីមនុស្ស។ ការរីងស្ងួតនៃតំបន់ដីសើម ដីភក់ ឬត្រពាំងដោយសារការប្រែប្រួលអាកាសធាតុ ឬការបូមទឹកប្រើប្រាស់ច្រើនពេក ការបំពុលទឹកដោយសារថ្នាំកសិកម្ម ឬកាកសំណល់ឧស្សាហកម្ម បានប៉ះពាល់ដោយផ្ទាល់ដល់ប្រភពចំណីសំខាន់របស់សត្វត្រយងយក្ស។ ត្រយងយក្សគឺជាសត្វដែល ងាយរងប្រតិកម្មចំពោះការរំខាន។ សកម្មភាពរបស់មនុស្ស ដូចជាការបរបាញ់ ការនេសាទ ជាពិសេសការប្រើឧបករណ៍នេសាទខុសច្បាប់ ការប្រមូលផលអនុផលព្រៃឈើ ដូចជាផ្សិត ឬវល្លិ៍ក្បែរទីជម្រករបស់វា អាចធ្វើឲ្យពួកវាភ័យខ្លាច ផ្លាស់ទីទៅកន្លែងផ្សេង ឬបោះបង់សម្បុកចោល ដែលនាំឲ្យអត្រាបន្តពូជធ្លាក់ចុះ។ សំឡេងពីម៉ាស៊ីនកាប់ឈើ ការដឹកជញ្ជូនឈើ ឬសកម្មភាពមនុស្សអ៊ូអរផ្សេងៗ ធ្វើឲ្យត្រយងយក្សមានអារម្មណ៍មិនមានសុវត្ថិភាពនៅក្នុងតំបន់ជម្រករបស់វា។ ទោះបីជាមានច្បាប់ការពារតឹងរ៉ឹងក៏ដោយ ក៏ការបរបាញ់ដើម្បីយកសាច់ ឬពងរបស់វា នៅតែកើតមានឡើង ជាពិសេសនៅតំបន់ដាច់ស្រយាល។ ត្រយងយក្សជាសត្វធំ ហើយរស់នៅជាគូ ឬឯកឯង ដែលធ្វើឲ្យវាងាយរងការបរបាញ់។ ការដាក់អន្ទាក់ដោយជនល្មើសដើម្បីចាប់សត្វដទៃ ដូចជាសត្វប្រើស ឬជ្រូកព្រៃ ក៏អាចប៉ះពាល់ដល់ត្រយងយក្សដោយចៃដន្យផងដែរ ដែលធ្វើឲ្យវារងរបួស ឬស្លាប់ជាដើម។ ការជួញដូរសត្វស្លាបកម្រក៏ជាកត្តាមួយដែរ ទោះបីជាមិនសូវមានច្រើនសម្រាប់ត្រយងយក្សដោយសារភាពកម្ររបស់វាក៏ដោយ។ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ថ្នាំកំចាត់ស្មៅ ឬសារធាតុគីមីផ្សេងៗក្នុងការធ្វើកសិកម្មនៅក្បែរទីជម្រករបស់ត្រយងយក្ស អាចបំពុលប្រភពទឹក និងចំណីរបស់ពួកវាផងដែរ។ សារធាតុគីមីទាំងនេះអាចបង្កផលប៉ះពាល់ដល់សុខភាព ការបន្តពូជ និងអាយុជីវិតរបស់ត្រយងយក្ស។ ហើយកាកសំណល់ប្លាស្ទិក និងសំរាមផ្សេងៗក៏អាចបង្កគ្រោះថ្នាក់ដល់សត្វស្លាបទាំងនេះផងដែរ។ រីឯការប្រែប្រួលអាកាសធាតុអាចបណ្តាលឲ្យមាន គ្រោះរាំងស្ងួតយូរអង្វែង ដែលធ្វើឲ្យត្រពាំង អូរ និងតំបន់ដីសើមរីងស្ងួត ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពចំណីរបស់ត្រយងយក្ស។ ផ្ទុយទៅវិញ ទឹកជំនន់ខ្លាំង ក៏អាចបំផ្លាញសម្បុក និងកូនត្រយងបានផងដែរ។ ហើយបញ្ហាប្រឈមទាំងនេះបង្ហាញពីភាពស្មុគស្មាញក្នុងការអភិរក្សត្រយងយក្ស។ ការដោះស្រាយបញ្ហាទាំងនេះតម្រូវឲ្យមានកិច្ចសហការពីគ្រប់ភាគី រួមមានរដ្ឋាភិបាល សហគមន៍ អង្គការអភិរក្ស និងសាធារណជនទូទៅ។ ដោយសារស្ថានភាពដ៏ធ្ងន់ធ្ងររបស់ត្រយងយក្ស ដែលជាប្រភេទសត្វរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ទាំងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអភិរក្សអន្តរជាតិ បាននិងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីអភិរក្សប្រភេទសត្វស្លាបដ៏កម្រនេះ ដោយប្រើប្រាស់វិធីសាស្ត្រចម្រុះ និងគ្រប់ជ្រុងជ្រោយ។ ការការពារតំបន់ជម្រក និងការពង្រឹងការអនុវត្តច្បាប់ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីធានាថាត្រយងយក្សមានទីកន្លែងរស់នៅប្រកបដោយសុវត្ថិភាព។ រាជរដ្ឋាភិបាលបានកំណត់ និងការពារតំបន់សំខាន់ៗដែលត្រយងយក្សរស់នៅ ដែលត្រូវបានគេស្គាល់ថាជាតំបន់ស្នូលនៃប្រជាសាស្ត្រត្រយងយក្ស។ ឧទាហរណ៍ រួមមាន ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ដែនជម្រកសត្វព្រៃភ្នំព្រេច និង ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីជាដើម។ ការកំណត់តំបន់ទាំងនេះជាតំបន់ការពារ គឺដើម្បីកាត់បន្ថយសកម្មភាពមនុស្សដែលរំខានដល់ពួកវា។ មន្ត្រីឧទ្យានុរក្ស និង ឆ្មាំល្បាតព្រៃឈើ បាននិងកំពុងល្បាតជាប្រចាំនៅក្នុងតំបន់ការពារទាំងនេះ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ។ ការបង្កើនចំនួនមន្ត្រី ការបំពាក់ឧបករណ៍ទំនើបៗ ដូចជា GPS ដ្រូន និងការបណ្តុះបណ្តាលពួកគេអំពីបច្ចេកទេសល្បាត និងអនុវត្តច្បាប់ គឺជាកត្តាសំខាន់ក្នុងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ហើយទិន្នន័យវិទ្យាសាស្ត្រគឺជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការអភិរក្សឲ្យមានប្រសិទ្ធភាព។ អង្គការអភិរក្សអន្តរជាតិល្បីៗដូចជា អង្គការ Wildlife Conservation Society និង BirdLife International បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងបរិស្ថាន ក្នុងការតាមដាន និងរាប់ចំនួនត្រយងយក្សជាប្រចាំ។ នេះជួយឲ្យអ្នកជំនាញអាចវាយតម្លៃពីស្ថានភាពបច្ចុប្បន្នរបស់វា និន្នាការនៃការប្រែប្រួលចំនួន និងផលប៉ះពាល់នៃសកម្មភាពអភិរក្ស។ ការស្រាវជ្រាវស៊ីជម្រៅត្រូវបានធ្វើឡើងដើម្បីស្វែងយល់កាន់តែច្បាស់អំពីរបបអាហារ ឥរិយាបថបន្តពូជ តម្រូវការទីជម្រក និងកត្តាដែលប៉ះពាល់ដល់ការរស់រានមានជីវិតរបស់ត្រយងយក្ស។ ការយល់ដឹងទាំងនេះអនុញ្ញាតឲ្យអ្នកអភិរក្សរៀបចំផែនការគ្រប់គ្រង និងអភិរក្សឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។ ការប្រើប្រាស់ឧបករណ៍តាមដាន GPS ដែលបំពាក់នៅលើត្រយងយក្សមួយចំនួន ជួយឲ្យអ្នកស្រាវជ្រាវយល់ដឹងពីលំនាំការផ្លាស់ទី តំបន់ប្រើប្រាស់ និងទំហំទីជម្រកដែលពួកវាត្រូវការ។ ព័ត៌មាននេះមានសារៈសំខាន់សម្រាប់ការកំណត់តំបន់ការពារបន្ថែម ឬការរៀបចំច្រករបៀងសម្រាប់សត្វព្រៃ។ ហើយការចូលរួមរបស់សហគមន៍ និងការយល់ដឹងជាសាធារណៈគឺជាគន្លឹះនៃភាពជោគជ័យយូរអង្វែង។ ដោយការជំរុញឲ្យសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញតំបន់ការពារ ចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារត្រយងយក្ស។ នេះត្រូវបានធ្វើឡើងតាមរយៈការផ្តល់ ឱកាសសេដ្ឋកិច្ចជំនួស (ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំផ្សេងៗដែលមិនប៉ះពាល់ព្រៃឈើ ឬការអភិវឌ្ឍសិប្បកម្មសហគមន៍) និងការអនុវត្តកម្មវិធី បង់ប្រាក់សម្រាប់សេវាកម្មអភិរក្ស ។ កម្មវិធី បង់ប្រាក់សម្រាប់សេវាកម្មអភិរក្ស គឺជាការលើកទឹកចិត្តឲ្យប្រជាជនការពារធនធានធម្មជាតិ ដោយទទួលបានកម្រៃជាថ្នូរនឹងការថែរក្សាព្រៃឈើ។ ការអប់រំប្រជាជនអំពីសារៈសំខាន់របស់ត្រយងយក្សក្នុងនាមជា បក្សីតំណាងជាតិ និងជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី។ ការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការបរបាញ់ ឬការបំផ្លាញទីជម្រករបស់វា ត្រូវបានធ្វើឡើងតាមរយៈកម្មវិធីអប់រំនៅតាមសាលារៀន តាមមូលដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយ។ បង្កើតសក្តានុពលអេកូទេសចរណ៍នៅតំបន់ជម្រកត្រយងយក្ស ដូចជានៅសង្គមថ្មី ខេត្តព្រះវិហារ។ នេះមិនត្រឹមតែផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍ និងមូលនិធិអភិរក្សប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនការយល់ដឹងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីសារៈសំខាន់នៃការអភិរក្សត្រយងយក្ស។ ហើយវិធីសាស្ត្រទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងចំនួនប្រជាសាស្ត្រត្រយងយក្សដោយផ្ទាល់។ រីឯមន្ត្រីឧទ្យានុរក្ស និង អ្នកអភិរក្ស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសម្បុករបស់ត្រយងយក្សពីការរំខាន ឬការបរបាញ់។ ក្រុមការងារតែងតែរៀបចំក្រុមយាមកាមជាប្រចាំនៅរដូវបន្តពូជនៅតាមតំបន់ដែលគេស្គាល់ថាជាកន្លែងធ្វើសម្បុក ដើម្បីធានាថាពង និងកូនត្រយងអាចរស់រានមានជីវិតរហូតដល់ធំពេញវ័យ។ បន្ថែមពីនេះ ក៏មានកិច្ចខិតខំប្រឹងប្រែងមួយចំនួនក្នុងការបង្កាត់ពូជត្រយងយក្សនៅតាម មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដូចជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅជាដើម។ គោលដៅគឺដើម្បីបង្កើនចំនួនរបស់វា ហើយអាចលែងទៅក្នុងធម្មជាតិវិញនាពេលអនាគត នៅពេលលក្ខខណ្ឌទីជម្រកមានភាពអំណោយផល និងមានសុវត្ថិភាព។ ហើយសត្វត្រយងយក្សបានតំណាងឲ្យបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាផងដែរ។ ការការពារវាទាមទារការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអស់ ដើម្បីធានាថា បក្សីយក្ស នេះនៅតែអាចរស់រានមានជីវិតសម្រាប់មនុស្សជំនាន់ក្រោយ និងបន្តជាមោទនភាពជាតិរបស់កម្ពុជា។